ជាធម្មតាការដាំដុះរុក្ខជាតិគ្រឿងទេសដូចជា ស្លឹកគ្រៃ ខ្ញី រមៀត រំដេង ជីរនាងវង ស្លឹកគ្រៃ ខ្ជាយ គឺមានការដាំដុះខុសៗគ្នាទៅតាមតំបន់។ ហើយខាងក្រោមនេះគឺជាវិធីងាយៗសម្រាប់ដាំដុះរុក្ខជាតិទាំងនោះ។ របៀបដាំស្លឹកគ្រៃ គឺគេយកគល់ស្លឹកគ្រៃដែលនៅសល់ពីផ្ទះបាយ ដែលមានឫសបន្តិច ទៅត្រាំក្នុងទឹក។ ពេលឫសដុះវែងល្មមហើយ អាចយកទៅដាំក្នុងដីបាន។ វាត្រូវការដីមានជីជាតិ និងពន្លឺគ្រប់គ្រាន់ ព្រមទាំងមានបង្ហូរទឹកបានល្អ ហើយកន្លែងមានពន្លឺថ្ងៃគ្រប់គ្រាន់។ ការថែទាំ គឺស្រោចទឹកជាប្រចាំ ជាពិសេសពេលអាកាសធាតុក្តៅ។ ពេលស្លឹកគ្រៃដុះគុម្ពធំហើយ អ្នកអាចបំបែកវាដើម្បីដាំបន្ថែមទៀតបាន។ ចំណែក ខ្ញី រមៀត និងរំដេង របៀបដាំ ដំណាំទាំងនេះដាំដោយយកមើមរបស់វាទៅកប់ក្នុងដី។ ត្រូវកាត់មើមជាបំណែកៗ មានភ្នែក ហើយកប់វាក្នុងដីជម្រៅប្រហែល ៥ ទៅ ១០ សង់ទីម៉ែត្រ។ វាចូលចិត្តដីមានជីជាតិខ្ពស់ និងបង្ហូរទឹកបានល្អ។ គួរដាំនៅកន្លែងដែលមានម្លប់ និងពន្លឺថ្ងៃតិចតួច។ ការថែទាំ ស្រោចទឹកជាប្រចាំ ដើម្បីឱ្យដីមានសំណើម តែត្រូវប្រយ័ត្នកុំឲ្យដីជោកជាំពេក។ អាចប្រមូលផលបាននៅពេលស្លឹករបស់វាចាប់ផ្តើមស្ងួត ឬប្រែជាពណ៌លឿង។ សំរាប់ការដំាជីរនាងវងវិញ យើងអាចដាំដោយប្រើគ្រាប់ ឬកាត់មែករបស់វាទៅបណ្ដុះ។ ប្រសិនបើប្រើមែក ត្រូវកាត់មែកដែលមានប្រវែងប្រហែល ១០ សង់ទីម៉ែត្រ ហើយដកស្លឹកខាងក្រោមចេញ រួចយកទៅដាំក្នុងដី។ វាចូលចិត្តដីមានជីជាតិ និងបង្ហូរទឹកបានល្អ ហើយត្រូវការពន្លឺថ្ងៃពេញមួយថ្ងៃ។ ការថែទាំវិញ ត្រូវស្រោចទឹកនៅពេលព្រឹក និងពេលល្ងាច ត្រូវដកផ្ការបស់វាចេញជាប្រចាំ ដើម្បីឱ្យគុម្ពលូតលាស់ល្អ។ មួយវិញទៀត បើយើងមកមើលពីការដាំខ្ជាយវិញម្តង គឺដាំដោយប្រើមើម ត្រូវកាត់មើមដែលមានភ្នែក ហើយកប់ក្នុងដី។ ដី និងពន្លឺ វាចូលចិត្តដីដែលសំបូរជីជាតិ និងមានសំណើមល្អ អាចដាំនៅកន្លែងដែលមានពន្លឺថ្ងៃតិចតួច ។ ការថែទាំ ត្រូវស្រោចទឹកជាប្រចាំ និងជម្រុះស្មៅចេញ អាចប្រមូលផលបាននៅពេលវាមានអាយុប្រហែល ១ ឆ្នាំ។ បន្ថែមពីនេះទៀត តាមពិតទៅ រុក្ខជាតិគ្រឿងទេសដូចជាស្លឹកគ្រៃ ខ្ញី រមៀត រំដេង ជីរនាងវង និងខ្ជាយ គឺជាដំណាំដែលប្រជាជនខ្មែរគ្រប់ខេត្តតែងតែដាំដុះសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ វាជាគ្រឿងផ្សំសំខាន់ក្នុងការធ្វើម្ហូបខ្មែរ ហើយភាគច្រើនដាំនៅតាមផ្ទះ ឬតាមសួនច្បារតូចៗ។ ទោះជាយ៉ាងនេះក្តី មិនមានទិន្នន័យជាក់លាក់ណាមួយដែលបង្ហាញថាខេត្តណាមានផ្ទៃដីដាំដុះគ្រឿងទេសទាំងនេះច្រើនជាងគេនោះទេ។ ជាទូទៅ ការដាំដុះដំណាំទាំងនេះមានលក្ខណៈបែកខ្ញែកទូទាំងប្រទេស ហើយមិនត្រូវបានចាត់ទុកជាដំណាំឧស្សាហកម្មធំៗដូចជាស្រូវ ឬស្វាយចន្ទីនោះទេ។ បើយើងក្រលេកមកមើលការនាំចេញនិងការលក់ដូរនៅផ្សារក្នុងស្រុក តាមពិត ការនាំចេញ និងការលក់ដូរនៅផ្សារក្នុងស្រុកសម្រាប់គ្រឿងទេសដូចជាស្លឹកគ្រៃ ខ្ញី រមៀត រំដេង ខ្ជាយ និងជីរនាងវង គឺមានលក្ខណៈខុសគ្នាឆ្ងាយ។ ការលក់ដូរនៅផ្សារក្នុងស្រុក គ្រឿងទេសទាំងនេះមានតម្រូវការខ្ពស់ស្ទើរតែរៀងរាល់ថ្ងៃនៅតាមទីផ្សារទូទាំងប្រទេស។ ការលក់ដូរមានលក្ខណៈសាមញ្ញ និងងាយស្រួល ព្រោះវាជាគ្រឿងផ្សំចាំបាច់សម្រាប់ម្ហូបប្រចាំថ្ងៃ។ អ្នកលក់ និងអ្នកទិញ អ្នកលក់ភាគច្រើនគឺជាកសិករខ្នាតតូច ឬអ្នកកណ្តាលដែលប្រមូលទិញពីកសិករតាមមូលដ្ឋាន។ អ្នកទិញជាទូទៅគឺប្រជាពលរដ្ឋទូទៅ ម្ចាស់ភោជនីយដ្ឋាន ឬអ្នកលក់បោះដុំតូចៗ។ តម្លៃប្រែប្រួលទៅតាមរដូវកាល ពេលមានច្រើនតម្លៃថោក ហើយពេលខ្វះខាតតម្លៃថ្លៃ។ ការប្រែប្រួលនេះមិនសូវប៉ះពាល់ដល់ការលក់ដូរប្រចាំថ្ងៃទេ។ ហើយគុណភាព មិនទាមទារស្តង់ដារគុណភាពខ្ពស់ដូចការនាំចេញទេ គ្រាន់តែស្រស់ និងមានសភាពល្អអាចលក់បានហើយ។ ការនាំចេញគ្រឿងទេសទាំងនេះទៅក្រៅប្រទេសមានលក្ខខណ្ឌតឹងរ៉ឹង និងស្មុគស្មាញជាង។ ស្តង់ដារ និងគុណភាព ផលិតផលត្រូវតែមានគុណភាពខ្ពស់ គ្មានសារធាតុគីមី ស្លាកយីហោច្បាស់លាស់ និងវេចខ្ចប់ត្រឹមត្រូវ។ ជួនកាលត្រូវមានវិញ្ញាបនបត្របញ្ជាក់ពីប្រភពដើម និងការដាំដុះបែបសរីរាង្គទៀតផង។ តម្រូវការទីផ្សារ តម្រូវការសម្រាប់នាំចេញមានកម្រិតខ្ពស់ ប៉ុន្តែទាមទារបរិមាណច្រើន និងភាពទៀងទាត់។ ប្រទេសដែលទទួលទិញអាចមានលក្ខខណ្ឌជាក់លាក់ចំពោះប្រភេទ និងការកែច្នៃដូចជា ម្សៅខ្ញី ម្សៅរមៀត ម្សៅខ្ជាយ ឬ ប្រេងស្លឹកគ្រៃ ជាដើម។ ហើយចំពោះឧបសគ្គ កសិករខ្នាតតូចភាគច្រើនពិបាកក្នុងការនាំចេញដោយផ្ទាល់ ព្រោះខ្វះខាតដើមទុនបច្ចេកទេស និងទីផ្សារ។ ពួកគេត្រូវពឹងផ្អែកលើក្រុមហ៊ុនធំៗ ឬសហគមន៍ដែលប្រមូលផលដើម្បីផ្គត់ផ្គង់ទៅទីផ្សារក្រៅប្រទេស។ សរុបមក ការលក់ដូរក្នុងស្រុកគឺជាទីផ្សារដ៏សំខាន់សម្រាប់កសិករខ្នាតតូច ខណៈការនាំចេញជាគោលដៅយុទ្ធសាស្ត្រដែលទាមទារការរៀបចំស្តង់ដារ និងការកែច្នៃបន្ថែមទៀត។ ហើយរដូវដែរគេដាំរុក្ខជាតិគ្រឿងទេសទាំងនេះរួមមាន ស្លឹកគ្រៃ ខ្ញី រមៀត រំដេង និងខ្ជាយ រុក្ខជាតិទាំងនេះជាដំណាំមើមដែលងាយដាំ និងធន់។ ប្រជាជនអាចដាំដុះបានគ្រប់រដូវកាល ប៉ុន្តែពេលវេលាដ៏ល្អបំផុតសម្រាប់ការដាំគឺនៅ ដើមរដូវវស្សា ប្រហែលខែឧសភា ដល់ខែកក្កដា។ ហេតុផល ទឹកភ្លៀងជួយបង្កើនសំណើមដី និងជួយឱ្យមើមដុះពន្លកបានលឿននិងងាយស្រួល។ ហើយវាក៏កាត់បន្ថយការចំណាយពេលវាលា និងកម្លាំងលើការស្រោចស្រពផងដែរ។ ការប្រមូលផល យើយអាចប្រមូលផលបាននៅចុងរដូវវស្សា ឬដើមរដូវប្រាំងនៅពេលស្លឹកចាប់ផ្តើមប្រែពណ៌លឿង ឬស្ងួត។ ចំណែកជីរនាងវង គឺជាដំណាំដែលត្រូវការទឹកជាប្រចាំ។ ដូច្នេះហើយ គេអាចដាំវាបានគ្រប់រដូវកាល ប៉ុន្តែត្រូវយកចិត្តទុកដាក់លើការស្រោចទឹក។ ហើយរដូវវស្សា ងាយដាំ និងលូតលាស់ល្អ ព្រោះមានទឹកគ្រប់គ្រាន់។ រដូវប្រាំង អាចដាំបាន ប៉ុន្តែត្រូវស្រោចទឹកជាប្រចាំនៅពេលព្រឹក និងល្ងាចដើម្បីរក្សាសំណើមដី។ សរុបមក សម្រាប់ដំណាំគ្រឿងទេសទាំងនេះ រដូវកាលមិនមែនជាឧបសគ្គធំដុំនោះទេ ព្រោះវាជាដំណាំងាយដុះ ប៉ុន្តែរដូវវស្សាគឺជារដូវដែលអំណោយផលជាងគេសម្រាប់កសិករ។